សហគមន៍នេសាទគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាច្រើន ជាពិសេសនៅតំបន់មាត់សមុទ្រ ឬតាមដងទន្លេ។ ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានជ្រៀតចូលដល់គ្រប់ទិសទី សូម្បីតែក្នុងចំណោមសហគមន៍នេសាទដែលពីមុនមកហាក់ដូចជាឃ្លាតឆ្ងាយពីបច្ចេកវិទ្យាក៏ដោយ។ បាតុភូតនេះបាននាំមកនូវទាំងឥទ្ធិពល និងអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែក៏បានបង្កើតនូវបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមានមួយចំនួនផងដែរ។ ការប្រើប្រាស់ទូរស័ព្ទដៃបានជួយអ្នកនេសាទឱ្យធ្វើការប្រាស្រ័យទាក់ទងគ្នាកាន់តែងាយស្រួល និងរហ័ស។ ពួកគេអាចទាក់ទងគ្នាទៅវិញទៅមកដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីទីតាំងត្រី ស្ថានភាពអាកាសធាតុ និងហានិភ័យផ្សេងៗ។ ព័ត៌មានទាំងនេះមានសារៈសំខាន់ណាស់សម្រាប់សុវត្ថិភាពរបស់ពួកគេនៅពេលចុះទៅនេសាទ។ ពួកគេក៏អាចទាក់ទងជាមួយឈ្មួញ ឬអ្នកទិញដោយផ្ទាល់ ដើម្បីចរចាតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើអន្តរការី ដែលអាចជួយបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក និងតេឡេក្រាម បានក្លាយជាឧបករណ៍ទីផ្សារដ៏មានប្រសិទ្ធភាពសម្រាប់អ្នកនេសាទ។ ពួកគេអាចបង្ហោះរូបភាព ឬវីដេអូត្រីដែលទើបនឹងនេសាទបាន ដើម្បីទាក់ទាញអតិថិជន និងលក់ផលិតផលរបស់ពួកគេដោយផ្ទាល់។ វិធីនេះមិនត្រឹមតែជួយឱ្យពួកគេទទួលបានតម្លៃខ្ពស់ជាងមុនប៉ុណ្ណោះទេ ថែមទាំងអាចកសាងម៉ាកយីហោផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ តាមរយៈបណ្តាញសង្គម អ្នកនេសាទអាចរៀនសូត្រពីបច្ចេកទេសនេសាទថ្មីៗពីអ្នកនេសាទនៅតំបន់ផ្សេងទៀត ឬសូម្បីតែនៅបរទេស។ ពួកគេអាចចែករំលែកបទពិសោធន៍ និងដំបូន្មានគ្នាទៅវិញទៅមក ដែលអាចជួយឱ្យពួកគេបង្កើនទិន្នផលនេសាទ។ វាក៏ជាវេទិកាមួយសម្រាប់សហគមន៍នេសាទដើម្បីបង្កើតបណ្តាញសាមគ្គីភាព និងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហារួម។ ឧទាហរណ៍ ពួកគេអាចបង្កើតក្រុមនៅលើបណ្តាញសង្គមដើម្បីពិភាក្សាអំពីបញ្ហានេសាទខុសច្បាប់ ឬការបំពុលបរិស្ថាន។ ឧបករណ៍ទាំងនេះក៏បានជួយឱ្យពួកគេមានលទ្ធភាពទទួលបានព័ត៌មានពីអង្គការ ឬរដ្ឋាភិបាលបានរហ័ស ដូចជាព័ត៌មានអំពីច្បាប់ថ្មីៗ ឬការឧបត្ថម្ភផ្សេងៗ។ ទាំងនេះជាចំណុចវិជ្ជមានដែលធ្វើឱ្យជីវភាពរស់នៅរបស់អ្នកនេសាទមានភាពប្រសើរឡើង។ ទោះជាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បាននាំមកនូវបញ្ហាប្រឈមជាច្រើនផងដែរ។ ការចំណាយពេលវេលាច្រើនពេកលើបណ្តាញសង្គមអាចកាត់បន្ថយពេលវេលាដែលពួកគេត្រូវយកចិត្តទុកដាក់លើការងារនេសាទ និងក្រុមគ្រួសារ។ ភាពជឿនលឿននៃបច្ចេកវិទ្យាក៏អាចបង្កើតគម្លាតឌីជីថលរវាងអ្នកនេសាទដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងអ្នកដែលគ្មានលទ្ធភាព។ អ្នកដែលមានសមត្ថភាពប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ និងអ៊ីនធឺណិតល្អអាចទទួលបានផលប្រយោជន៍ច្រើនជាង ដែលអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេកាន់តែរីកចម្រើន ខណៈដែលអ្នកផ្សេងទៀតអាចនឹងត្រូវគេចាត់ទុកថាជាមនុស្សយឺតយ៉ាវ។ បណ្តាញសង្គមក៏អាចជាប្រភពនៃការរីករាលដាលព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងភាពចលាចលក្នុងសហគមន៍។ ព័ត៌មានអំពីតម្លៃត្រី ឬទីតាំងត្រីខុសៗគ្នាអាចបង្កឱ្យមានភាពមិនចុះសម្រុងក្នុងចំណោមអ្នកនេសាទ។ ការប្រកួតប្រជែងគ្នាក្នុងការបង្ហោះលក់ត្រីលើបណ្តាញសង្គមអាចបណ្តាលឱ្យមានការប្រជែងគ្នាតម្លៃ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណូលរួមរបស់សហគមន៍។ ការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការបង្កើតគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការទទួលខុសត្រូវក៏ជាដំណោះស្រាយដ៏ល្អផងដែរ។